នៅក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន តម្រងសម្រស់បានក្លាយជារឿងរ៉ាវមួយដែលកំពុងរីករាលដាលយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមយុវជនកម្ពុជា។ ការប្រើប្រាស់តម្រងសម្រស់និងឥទ្ធិពលរបស់វាទៅលើរូបភាពខ្លួនឯងគឺជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងសម្រាប់យុវជនបច្ចុប្បន្ន។ តម្រងសម្រស់ គឺជាឧបករណ៍ឌីជីថលដែលត្រូវបានបង្កើតឡើងនៅក្នុងកម្មវិធីបណ្ដាញសង្គម។ វាមានមុខងារកែសម្រួលរូបភាពឬវីដេអូឱ្យមានលក្ខណៈស្រស់ស្អាតជាងមុន។ តម្រងសម្រស់អាចលុបបំបាត់ស្នាមអុចខ្មៅនៅលើផ្ទៃមុខបាន។ វាអាចធ្វើឱ្យស្បែកមើលទៅរលោងនិងសភ្លឺថ្លា។ ខ្លះទៀតអាចធ្វើឱ្យច្រមុះស្រួច ភ្នែកធំ ឬចង្កាស្រួចជាដើម។ តម្រងសម្រស់ក៏អាចបន្ថែមគ្រឿងសម្អាងនិម្មិតដូចជាលាបបបូរមាត់ឬគូសរោមចិញ្ចើមផងដែរ។ ឧបករណ៍នេះបានធ្វើឱ្យរូបថតរបស់យុវជនមានភាពទាក់ទាញនិងគួរឱ្យចាប់អារម្មណ៍។ ការប្រើប្រាស់តម្រងសម្រស់មានភាពងាយស្រួលនិងរហ័ស។ យុវជនកម្ពុជាជាច្រើនចូលចិត្តប្រើប្រាស់តម្រងសម្រស់។ ពួកគេប្រើប្រាស់វាដើម្បីថតរូប ឬថតវីដេអូខ្លីៗ។ ការចែករំលែករូបភាពនិងវីដេអូដែលប្រើតម្រងសម្រស់បានក្លាយជាទម្លាប់មួយ។ ពួកគេគិតថាការប្រើតម្រងសម្រស់ធ្វើឱ្យពួកគេមានទំនុកចិត្តលើខ្លួនឯង។ វាជួយឱ្យពួកគេទទួលបានការចាប់អារម្មណ៍និងការពេញចិត្តពីមិត្តភក្តិនៅលើបណ្ដាញសង្គម។ កម្មវិធីតីកតុក និង អុីនស្តាក្រាម គឺជាកម្មវិធីដែលយុវជននិយមប្រើប្រាស់តម្រងសម្រស់បំផុត។ ពួកគេប្រកួតប្រជែងគ្នាក្នុងការបង្ហោះរូបភាពដែលមើលទៅស្អាតបំផុត។ ការទទួលបានការចូលចិត្តនិងការបញ្ចេញមតិ ក៏ជាកត្តាមួយដែលជំរុញឱ្យយុវជនប្រើប្រាស់វាច្រើន។ ការពេញនិយមនេះក៏ដោយសារតែឥទ្ធិពលពីអ្នកល្បីល្បាញឬ Influencer ផងដែរ។ នៅពេលដែលតារាល្បីប្រើតម្រងសម្រស់ យុវជនក៏ចង់ធ្វើតាមដែរ។ ការប្រើប្រាស់តម្រងសម្រស់មានឥទ្ធិពលខ្លាំងទៅលើរូបភាពខ្លួនឯងរបស់យុវជន។ ពួកគេអាចមានអារម្មណ៍ល្អនៅពេលឃើញរូបថតខ្លួនឯងស្អាតតាមរយៈតម្រង។ ប៉ុន្តែនៅពេលពួកគេឃើញរូបភាពពិតរបស់ខ្លួន ពួកគេអាចមានអារម្មណ៍មិនពេញចិត្ត។ យុវជនខ្លះអាចមានអារម្មណ៍បាក់ទឹកចិត្តឬបាត់បង់ទំនុកចិត្ត។ ពួកគេគិតថាខ្លួនឯងមិនស្អាតដូចនៅក្នុងរូបថតដែលបានកែរួច។ នេះអាចនាំឱ្យពួកគេប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ។ ពួកគេចាប់ផ្ដើមគិតថាអ្នកដទៃមានសម្រស់ស្អាតជាងខ្លួនឯង។ យូរៗទៅ ពួកគេអាចឈានដល់ការស្អប់រូបរាងកាយខ្លួនឯង។ ផលប៉ះពាល់អវិជ្ជមាននេះអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យុវជន។ ពួកគេអាចមានការភ័យខ្លាចក្នុងការបង្ហាញមុខមាត់ពិតប្រាកដរបស់ខ្លួននៅទីសាធារណៈ។ ដើម្បីដោះស្រាយបញ្ហានេះ យុវជនគួរតែចាប់ផ្ដើមឱ្យតម្លៃលើរូបភាពខ្លួនឯងដោយធម្មជាតិ។ ពួកគេគួរតែទទួលស្គាល់និងស្រឡាញ់សម្រស់របស់ខ្លួនឯង។ ការបង្វែរអារម្មណ៍ពីការប្រើតម្រងសម្រស់ខ្លះក៏ជាគំនិតល្អដែរ។ យុវជនគួរតែទទួលស្គាល់ថាសម្រស់ពិតប្រាកដមិនមែនស្ថិតនៅលើតម្រងសម្រស់ទេ។ ភាពស្រស់ស្អាតពិតប្រាកដស្ថិតនៅលើទឹកចិត្តល្អនិងសមត្ថភាពរបស់មនុស្សម្នាក់ៗ។ មាតាបិតាឬអាណាព្យាបាលក៏ដើរតួនាទីសំខាន់ក្នុងការអប់រំយុវជនផងដែរ។ ពួកគេអាចពន្យល់ពីផលប៉ះពាល់នៃការប្រើតម្រងសម្រស់ច្រើនពេក។ ការលើកទឹកចិត្តឱ្យកូនមានទំនុកចិត្តលើខ្លួនឯងក៏ជាការចាំបាច់។ គួរតែបង្រៀនយុវជនឱ្យដឹងពីតម្លៃរបស់ខ្លួន។ ពួកគេគួរតែចាប់ផ្ដើមមើលឃើញគុណសម្បត្តិល្អៗនៅក្នុងខ្លួនឯង។ ការចូលរួមសកម្មភាពសង្គមផ្សេងៗក៏អាចជួយបង្កើនទំនុកចិត្តដែរ។ នេះធ្វើឱ្យពួកគេមិនសូវគិតច្រើនអំពីសម្រស់រូបកាយ។ រដ្ឋាភិបាលក៏អាចចូលរួមលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេះផងដែរ។ ការផ្សព្វផ្សាយសារអប់រំអំពីសុខភាពផ្លូវចិត្តគឺជាការចាំបាច់។ ក្រុមហ៊ុនបណ្ដាញសង្គមក៏អាចចូលរួមបង្កើតយុទ្ធនាការដើម្បីលើកកម្ពស់ភាពវិជ្ជមានផងដែរ។ ការយល់ដឹងពីគុណសម្បត្តិនិងគុណវិបត្តិនៃបច្ចេកវិទ្យាគឺសំខាន់ណាស់។ យុវជនត្រូវតែរៀនប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត។ សរុបមក ការប្រើប្រាស់តម្រងសម្រស់មានឥទ្ធិពលទាំងវិជ្ជមាននិងអវិជ្ជមាន។ វាអាស្រ័យលើរបៀបដែលយុវជនប្រើប្រាស់វា។ ខ្ញុំជឿថាការស្រឡាញ់ខ្លួនឯងគឺជាកត្តាដ៏សំខាន់បំផុត។ យុវជនត្រូវរៀនឱ្យតម្លៃលើសម្រស់ធម្មជាតិរបស់ខ្លួនឯង នេះជាគន្លឹះដើម្បីមានសុខភាពផ្លូវចិត្តល្អ។ ការសន្ទនាជាបន្តបន្ទាប់អំពីប្រធានបទនេះគឺចាំបាច់ដើម្បីធានាថាបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងមិនបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់យុវវ័យឡើយ។